ជាការពិតណាស់ការផ្តល់ជូនអាហារ និងភេសជ្ជៈដល់ភ្ញៀវជាតិ គឺជារឿងសំខាន់ណាស់ក្នុងការបង្ហាញពីការគោរព និងការរាក់ទាក់។ ចំពោះការរៀបចំជូនអាហារនេះប្រជាជនខ្មែរយើងមានមកតាំងពីយូរលង់ណាស់មកហើយ។ មិនត្រឹមតែជាការរៀបចំអាហារប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគោរពផងដែរ។ ជាពិសេស ថែមទាំងអាចបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗដល់ភ្ញៀវជាតិ និងអន្តរជាតិទៀតផង។ ដូច្នេះ ហើយនៅក្នុងការផ្ដល់ជូន ការរៀបចំសម្ភារៈដល់ភ្ញៀវក៏ត្រូវតែមានភាពស្អាតស្អំផងដែរ។ ចំណុចនេះត្រូវប្រាកដថា តុ កៅអី និងកន្លែងបរិភោគអាហារទាំងមូលមានភាពស្អាតជានិច្ច។ ការតុបតែងក៏ដូចគ្នាដែរ អាចតុបតែងបន្តិចបន្តួចដោយផ្កាស្រស់ ឬសម្ភារៈមួយចំនួនដែលមើលទៅមានសោភ័ណភាព និងសមរម្យទាក់ភ្នែក។ ហើយត្រូវប្រាកដថាមានពន្លឺគ្រប់គ្រាន់ មិនក្តៅពេក មិនត្រជាក់ពេក ដើម្បីឱ្យភ្ញៀវមានអារម្មណ៍កក់ក្តៅផ្លូវចិត្ត។ សម្រាប់ការររៀបចំម្ហូបអាហារ និងភេសជ្ជៈយើងត្រូវប្រាកដថាវាមានអនាម័យល្អមុននឹងដាក់មកអោយភ្ញៀវទទួលទាន។ ក្រៅពីនេះ ប្រភេទអាហារគួរជ្រើសរើសម្ហូបអាហារដែលពេញនិយមរបស់ប្រជាជនខ្មែរ ដូចជា ម្ហូបប្រពៃណីខ្មែរ រួមមាន អាម៉ុក ការីសាច់មាន់ កកូរត្នោត។ បន្ថែមពីនេះទៀតក៏អាចមានបន្ថែមម្ហូបបរទេសខ្លះៗ សម្រាប់ការពារពេលភ្ញៀវមានចំណូលចិត្តខុសប្លែកមិនអាចបរិភោគម្ហូបខ្មែរយើងបាន។ រីឯគុណភាព និងរសជាតិវិញត្រូវប្រាកដថាអាហារដែលធ្វើរួចមានគុណភាពល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់។ បន្ថែមពីលើនេះទៀតត្រូវយកចិត្តទុកដាក់អោយបានខ្ពស់លើអនាម័យចំណីអាហារក្នុងការជ្រើសរើសវត្ថុធាតុដើមនិងគ្រឿងផ្សំផ្សេងៗ។ ហើយមុនពេលនឹងចាប់ផ្តើមចម្អិន ត្រូវធ្វើការត្រួតពិនិត្យអោយម៉ត់ចត់ជាមុនសិនថា វត្ថុធាតុដើមទាំងអស់គ្មានអ្វីប៉ះពាល់ដល់សុខភាពរបស់ភ្ញៀវឡើយ។ ចំពោះភេសជ្ជៈគួរមានជ្រើសរើសភេសជ្ជៈអោយបានច្រើនប្រភេទដូចជា ទឹកបរិសុទ្ធ ភេសជ្ជៈផ្អែម កាហ្វេ តែ និងភេសជ្ជៈសុខភាពផ្សេងៗទៀត។ សម្រាប់ភ្ញៀវជាតិ ការផ្តល់ជូនតែត្រជាក់ៗ ឬទឹកអំពៅជាជម្រើសដ៏ល្អបំផុត ដែលអាចផ្តល់ភ្ញៀវត្រជាក់អារម្មណ៍ពីអាកាសធាតុក្ដៅ។ ម្យ៉ាងទៀត របៀបបម្រើអាហារ ព្រមទាំងទំនាក់ទំនង ការនិយាយស្ដីចំពោះភ្ញៀវ ក៏សំខាន់យ៉ាងខ្លាំងផងដែរ ត្រូវដឹងច្បាស់ពីរបៀបក្នុងការស្វាគមន៍ភ្ញៀវដោយស្នាមញញឹមផ្អែមល្ហែម និងពាក្យសម្តីសមរម្យ ដើម្បីបង្កើតអារម្មណ៍កក់ក្ដៅ និងគោរពជូនភ្ញៀវ។ បន្ថែមដោយការសួរពីចំណង់ចំណូលចិត្តម្ហូបអាហាររបស់ភ្ញៀវ ដើម្បីអាចរៀបចំអាហារឱ្យសមរម្យនឹងចំណូលចិត្ត និងបំពេញចិត្តរបស់ភ្ញៀវផងដែរ។ យ៉ាងណាមិញការណែនាំអំពីមុខម្ហូបពិសេសៗ ឬមុខម្ហូបថ្មីៗដល់ភ្ញៀវក៏ល្អដែរ។ ទន្ទឹមនឹងនេះ ភាពរហ័សរហួនក្នុងការផ្តល់ជូនអាហារ និងភេសជ្ជៈដល់ភ្ញៀវ ក៏ត្រូវប្រយ័ត្នកុំឱ្យប្រញាប់ពេកខ្លាចមានបញ្ហាដល់ភ្ញៀវ។ លើសពីនោះក៏ត្រូវយកចិត្តទុកដាក់មើលថាតើភ្ញៀវត្រូវការអ្វីបន្ថែមទៀតឬអត់ ដូចជា ទឹកបន្ថែម ចានបន្ថែម ឬសម្ភារៈផ្សេងៗទៀត។ ម្ចាស់ផ្ទះអាចសួរនាំមតិយោបល់ភ្ញៀវបន្ទាប់ពីបរិភោគរួច អាចសួរគាត់អំពីម្ហូបអាហារ និងសេវាកម្ម ដើម្បីកែលម្អនៅពេលក្រោយ។ បន្ទាប់ពីការសួរនាំមតិយោបល់រួចមុនពេលលាគ្នាយើងត្រូវថ្លែងអំណរគុណភ្ញៀវនៅពេលគាត់ត្រឡប់ទៅវិញ។ រួមជាមួយគ្នានេះយើងត្រូវប្រមូលមតិកែលម្អ និងការកែលម្អជាប្រចាំរបស់អតិថិជនមកប្រាប់ដល់បុគ្គលិកនៅក្នុងហាងឬកន្លែងផ្សេងៗ។ ការធ្វើបែបនេះ ដើម្បីអោយមានការកែលម្អអោយបានប្រសើរជាងមុនជៀសវៀងមានបញ្ហានៅថ្ងៃក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ យើងត្រូវរៀបចំដាក់ប្រអប់មតិយោបល់អោយភ្ញៀវក្នុងការផ្តល់មតិយោបល់តាមរយៈអនឡាញបានថែមទៀត។ ជាពិសេសត្រូវតែមានការស្ទង់មតិខ្លីៗដើម្បីប្រមូលទិន្នន័យអំពីចំណង់ចំណូលចិត្ត និងការមិនពេញចិត្តរបស់ភ្ញៀវ។ បន្ទាប់មកយើងយកមតិយោបល់ដែលទទួលបានពីភ្ញៀវមក យើងត្រូវវិភាគ ដើម្បីកំណត់យកចំណុចខ្លាំង និងចំណុចខ្សោយ។ ដោយហេតុនេះការយកចិត្តទុកដាក់លើចំណុចលម្អិតទាំងអស់នេះ អាចឱ្យអ្នកផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះដល់ភ្ញៀវជាតិនិងអន្តរជាតិ។ ហើយវានឹងជួយបង្កើតអារម្មណ៍ល្អឲ្យកើតឡើងនៅក្នុងចិត្តភ្ញៀវ ដោយបញ្ជាក់ថាពួកយើងមានការយកចិត្តទុកដាក់ខ្ពស់ និងមានការទទួលរាក់ទាក់ក្នុងការផ្តល់សេវាកម្មយ៉ាងល្អចំពោះពួកគេ។